អង្ករដំណើប យើងអាចយកទៅធ្វើជានំអន្សមចេកអាំងបានផងដែរ ដែលវាពិតជាមានរសជាតិឆ្ងាញ់។ នំអន្សមចេកមានគ្រឿងផ្សំដូចជាអង្ករដំណើប ខ្ទិះដូង ស្ករស អំបិល ផ្លែចេកទុំ ស្លឹកចេក។ ដំបូងយកខ្ទិះដូចរំងាស់រយៈពេល៥នាទី រួចដាក់ស្ករស២ស្លាបព្រា និងអំបិលបន្តិច រួចចាក់អង្ករដំណើបចូល។ កូរអង្ករដំណើបនិងខ្ទិះដូងឱ្យវាស្ងួតទឹករួចទុកឱ្យត្រជាក់។ បន្ទាប់ពីអង្ករដំណើបបានត្រជាក់រួចដាក់នៅលើស្លឹកចេកល្មម ហើយដាក់ផ្លែចេកពីលើអង្ករ។ ក្រោយបានដាក់រួចអស់ហើយ មូរវាជារាងមូល រួចយកឈើចាក់ខ្ទាស់វានិងយកទៅដាក់អាំង។ ចុងបញ្ចប់ដាក់អាំងជាមួយភ្លើងល្មមនិងឆាប់ប្រែទៅវិញទៅមក ជៀសវាងខ្លោច ទុករហូតដល់ឆ្អិនជាការស្រេច។